នៅប្រទេសកម្ពុជា មានពិធីប្រពៃណីជាច្រើន ដែលប្រារព្ធឡើងដើម្បីសិរីសួស្តី ឬឧទ្ទិស ទៅកាន់អ្នកដែលបានលាចាកលោកនេះផងដែរ។ ដោយឡែកការរៀបចំពិធីឡើងផ្ទះ ឬបុណ្យបង្សុកូលដោយខ្លួនឯង គឺម្ចាស់កម្មវិធីមានត្រូវយល់ដឹងពីអត្ថន័យរបស់ពីធីនីមួយៗជាមុនសិន។ ដោយពិធីឡើងផ្ទះ គឺជាពិធីមង្គលមួយដែលប្រជាជនខ្មែរមានជំនឿថា ត្រូវតែធ្វើនៅពេលសាងសង់ផ្ទះថ្មីរួចរាល់ ឬនៅពេលផ្លាស់ប្ដូរទៅរស់នៅក្នុងគេហដ្ឋានថ្មី។ ហើយពិធីនេះមានគោលបំណងដើម្បីសុំសេចក្តីសុខ សិរីមង្គល លាភសំណាង ការរកស៊ីមានបាន និងចៀសវាងនូវឧបទ្រពចង្រៃផ្សេងៗ។ និងព្រមទាំងឧទ្ទិសកុសលជូនដល់ម្ចាស់ទឹកដី ទេវតាថែរក្សាផ្ទះ និងដូនតាដែលបានចែកឋានទៅ។ ហើយ វាជាពិធីបែបព្រហ្មញ្ញសាសនា មានការនិមន្តព្រះសង្ឃ មកអានបន្ទាយសួស្តី ស្រង់ទឹកពុទ្ធិ និងសូត្រមន្ត ដើម្បីបំពេញន័យជាគ្រួសារថ្មី និងសុភមង្គលក្នុងជីវិត។ ចំណែកឯពិធីបុណ្យបង្សុកូល គឺជាពិធីបុណ្យមួយក្នុងព្រះពុទ្ធសាសនា ដែលគេរៀបចំឡើងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុគ្គលដែលបានលាចាកលោកនេះទៅ។ ពិធីនេះអាចប្រារព្ធធ្វើនៅផ្ទះ ឬនៅវត្ត តាមលទ្ធភាព និងជំនឿរបស់ម្ចាស់បុណ្យ និងទៅតាមការសម្រេចចិត្តរបស់ពួកគាត់ផងដែរ។ ជាទូទៅ ពិធីបង្សុកូលត្រូវបានធ្វើឡើងដើម្បីរំលឹកគុណ ដូនតា មាតាបិតា ញាតិមិត្ត ឬបុគ្គលជាទីស្រឡាញ់ដែលបានទទួលមរណភាពទៅហើយ។ ហើយ វាមានការសែនអាហារ និងធ្វើបុណ្យដល់វិញ្ញាណជន ទៅកាន់ទេវលោក ដើម្បីអោយពួកគាត់ទទួលបានផលបុណ្យដែលកូនចៅបានឧទ្ទិសជូនពួកគាត់។ សម្រាប់ការរៀបចំពិធីឡើងផ្ទះទាមទារនូវការគិតគូរហ្មត់ចត់ទៅលើកត្តាជាច្រើន ដើម្បីឲ្យពិធីប្រព្រឹត្តទៅបានរលូន និងនាំមកនូវសិរីមង្គល។ ដើម្បីរៀបចំពិធីនេះ ជាដំបូងត្រូវជ្រើសរើសថ្ងៃដែលល្អសម្រាប់ប្រារព្វពិធីនេះជាមុនសិន។ ជាដំបូង ម្ចាស់ផ្ទះតែងតែទៅរកលោកអាចារ្យ ឬអ្នកចេះដឹងខាងហោរាសាស្ត្រ ដើម្បីគណនា និងជ្រើសរើសថ្ងៃ ខែ ឆ្នាំ វេលា ដែលល្អបំផុតសម្រាប់ប្រារព្ធពិធីឡើងផ្ទះ។ សម្រាប់ការជ្រើសរើសថ្ងៃល្អ គឺដើម្បីឲ្យម្ចាស់ផ្ទះ និងអ្នករស់នៅមានសេចក្តីសុខចម្រើន រកស៊ីមានបាន និងជៀសផុតពីឧបទ្រពចង្រៃ។ ហើយម្យ៉ាងទៀតជៀសវាងថ្ងៃមិនល្អ គឺគួរជៀសវាងថ្ងៃដែលមិនសមប្រកបតាមក្បួនតម្រា ដែលគេបានហាមឃាត់។ ហើយក៏ត្រូវ ធ្វើការនិមន្តព្រះសង្ឃផងដែរ ជាទូទៅ គេនិមន្តព្រះសង្ឃចំនួន ៥ អង្គ ៧ អង្គ ឬ ៩ អង្គ ទៅតាមលទ្ធភាព និងជំនឿរបស់អ្នកផ្ទះ។ ចំពោះព្រះសង្ឃនឹងនិមន្តមកសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ និងចម្រើនព្រះបរិត្ត ដើម្បីជាសិរីសួស្តីដល់គេហដ្ឋានថ្មី។ ហើយត្រូវរៀបចំអាសនៈ ឬទីកន្លែងសម្រាប់ព្រះសង្ឃគង់ឲ្យបានសមរម្យ ស្អាតស្អំ និងមានខ្នើយ កម្រាល ទឹកសម្រាប់ឆាន់ និងបច្ច័យប្រគេនព្រះសង្ឃ។ ហើយមុនថ្ងៃពិធីមកដល់ ម្ខាស់កម្មវិធីត្រូវសម្អាតគេហដ្ឋានឲ្យបានស្អាតបាត ទាំងក្នុង និងក្រៅ។ ប្រសិនបើមានរានទេវតា ឬរានដូនតា ត្រូវរៀបចំឲ្យបានល្អ និងដាក់គ្រឿងសក្ការៈបូជា។ ហើយត្រូវរៀបចំំកន្លែងសម្រាប់ភ្ញៀវដែលចូលរួម អង្គុយអោយបានត្រឹមត្រូវ។ ចំណែកការរៀបចំគ្រឿងរណ្តាប់ និងចង្ហាន់សម្រាប់ព្រះសង្ឃ រួមមាន ទឹកអប់ ទៀន ធូប ផ្កាភ្ញី ផ្លែឈើ នំចំណី ភេសជ្ជៈ ហើយ គួរមានក្អមទឹកមន្តសម្រាប់ព្រះសង្ឃប្រោះព្រំ។ ហើយត្រូវរៀបចំចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃនៅពេលព្រឹក ឬថ្ងៃត្រង់ តាមពេលវេលាដែលបានកំណត់។ សម្រាប់ចង្ហាន់ត្រូវរៀបចំឲ្យបានត្រឹមត្រូវ ស្អាតបាត និងមានរសជាតិឆ្ងាញ់។ ចំពោះពិធីនេះក៏មានការ សែនដូនតាផងដែរ គឺដើម្បីឧទ្ទិសអោយដូនតាបានដឹងបានលឺ អំពីកម្មវិធីសេរីសួស្ដីនេះ។ សម្រាប់ការសែន អាចរៀបចំតុសែននៅកន្លែងណាមួយដែលសមរម្យក្នុងផ្ទះ ឬនៅរានដូនតាក៏បានដែរ។ ជាទូទៅគ្រឿងសែន រួមមាន បាយស អាចជាបាយសី សម្ល សាច់ មាន់ស្ងោរ ជ្រូកខ្វៃ ឬត្រី នំគម នំអន្សម។ និងផ្លែឈើ ចេក ដូង ក្រូច ទៀប ភេសជ្ជៈ ទឹកបរិសុទ្ធ ស្រា ស្លាធម៌ ម្លូ ស្លា កំបោរ ទៀន ធូប ផ្កាជាដើម។ ហើយរបស់របរប្រើប្រាស់តំណាង ដូចជា ប្រដាប់ស្លៀកពាក់ របស់របរប្រើប្រាស់ក្នុងផ្ទះ។ សម្រាប់ការសែន ម្ចាស់ផ្ទះត្រូវអុជធូប ទៀន បួងសួងដល់ដូនតា ព្រះភូមិ ជំនាងផ្ទះ ឲ្យមកទទួលយកគ្រឿងសែន និងជួយថែរក្សាឲ្យមានសេចក្តីសុខ។ ហើយការអញ្ជើញភ្ញៀវត្រូវរៀបចំបញ្ជីឈ្មោះភ្ញៀវដែលត្រូវអញ្ជើញ ដូចជា ញាតិមិត្ត បងប្អូន មិត្តភក្តិ អ្នកជិតខាង និងអ្នកធ្វើការ។ ឬក៏អាចធ្វើប័ណ្ណអញ្ជើញ ឬអញ្ជើញដោយផ្ទាល់មាត់ តាមភាពសមស្រប ទៅតាមអ្នកស្និត ឬមិនស្និត។ ក្រោយពីពិធីសូត្រមន្ត និងសែនព្រេនរួច ត្រូវរៀបចំអាហារសម្រាប់ទទួលភ្ញៀវដែលបានអញ្ជើញចូលរួម។ ចំណុចខាងលើនេះ ជាដំណើរការនៃការរៀបចំ កម្មវិធីឡើងផ្ទះដែលម្ចាស់ផ្ទះត្រូវធ្វើ។ ហើយចំណែកការប្រារព្វពិធីបុណ្យបង្សុកូល អាចធ្វើឡើងដោយសាមញ្ញ ឬធំដុំ ទៅតាមលទ្ធភាព និងបំណងប្រាថ្នារបស់ម្ចាស់បុណ្យ។ ហើយគោលបំណងដែលប្រារព្វពិធីនេះ គឺ កំណត់ថាពិធីបង្សុកូលនេះឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកណា ដូនតា មាតាបិតា ញាតិមិត្ត។ សម្រាប់ទីតាំងប្រារព្វពិធី គឺ អាចធ្វើនៅផ្ទះ ឬនៅវត្ត តែបើធ្វើនៅវត្ត ត្រូវទាក់ទងព្រះចៅអធិការ ឬគណៈកម្មការវត្តជាមុន។ ហើយការនិមន្តព្រះសង្ឃចំនួន ៤ អង្គ សម្រាប់បង្សុកូល ឬច្រើនជាងនេះ តាមលទ្ធភាព របស់ម្ចាស់កម្មវិធី។ ចំពោះទីកន្លែងដែលរៀបចំអាសនៈសម្រាប់ព្រះសង្ឃគង់ និងកន្លែងសម្រាប់ពុទ្ធបរិស័ទអង្គុយ។ រួចដាក់ព្រះពុទ្ធរូប បើមាន និងរៀបចំតុដាក់គ្រឿងសក្ការៈបូជាដូចជា ទៀន ធូប ផ្កាឈូក ផ្កាភ្ញី ទឹកអប់។ សម្រាប់គ្រឿងរណ្តាប់បង្សុកូលមាន បច្ច័យបួន ស្បង់ ត្រៃចីវរ ថ្នាំពេទ្យ ភេសជ្ជៈ ឬបច្ច័យតាមលទ្ធភាព និងចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ។ ហើយក៏ត្រូវរៀបចំបង្សុកូល សំពត់ ឬក្រណាត់សម្រាប់ព្រះសង្ឃបង្សុកូល។ ពេលប្រារព្វពិធីម្ចាស់បុណ្យត្រូវអុជធូប ទៀន ថ្វាយបង្គំព្រះរតនត្រ័យ។ ហើយនៅពេលព្រះសង្ឃសូត្រមន្ត និងបង្សុកូលឧទ្ទិសកុសល រួចពុទ្ធបរិស័ទអាចចាក់ទឹកឧទ្ទិសកុសលដល់អ្នកស្លាប់។ នៅពេលដែលព្រះសង្ឃសូត្រមន្តបានបញ្ចប់ ម្ខាស់បុណ្យត្រូវប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ។ បន្ទាប់មកត្រូវរៀបចំអាហារសម្រាប់អ្នកចូលរួមបរិភោគក្រោយពេលបញ្ចប់ពិធី។ ខាងលើនេះគឺ ដំណើរការនៃការធ្វើពិធីបុណ្យបង្សុកូល ទៅតាមប្រពៃណីខ្មែរ។ ហើយក្នុងនាមជាម្ចាស់ផ្ទះ ឬ អ្នករៀបចំ ក្នុងពិធីទាំងពីរនេះ លោកអ្នកមានតួនាទីសំខាន់ៗជាច្រើន។ សម្រាប់លោកអ្នកគឺជាអ្នកសំខាន់ក្នុងការសម្រេចចិត្តលើគ្រប់ទិដ្ឋភាពនៃពិធី ចាប់ពីការជ្រើសរើសថ្ងៃល្អ រហូតដល់ការជ្រើសរើសមុខម្ហូប និងការអញ្ជើញភ្ញៀវ។ ហើយត្រូវរៀបចំផែនការលម្អិតអំពីអ្វីដែលត្រូវធ្វើ ពេលណាត្រូវធ្វើ និងអ្នកណាត្រូវធ្វើ ត្រូវមានបញ្ជីការងារត្រូវធ្វើដើម្បីធានាថាគ្មានអ្វីខ្វះខាត។ និងត្រូវមានទំនាក់ទំនងជាមួយអាចារ្យ ព្រះសង្ឃ ក្រុមគ្រួសារ និងភ្ញៀវ។ ត្រូវ ត្រួតពិនិត្យមើលការងារទាំងអស់ រាប់ចាប់ពីការរៀបចំទីកន្លែង គ្រឿងរណ្តាប់ ចង្ហាន់ ភេសជ្ជៈ រហូតដល់ការរៀបចំតុបតែង។ និងទទួលបដិសណ្ឋារកិច្ចភ្ញៀវដែលអញ្ជើញចូលរួម ធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ និងរីករាយ។ ត្រូវដឹងអំពីលំដាប់លំដោយនៃពិធី ដើម្បីអាចដឹកនាំឲ្យពិធីប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវតាមប្រពៃណី។ ត្រូវប៉ាន់ប្រមាណ និងគ្រប់គ្រងថវិកាដែលត្រូវចំណាយសម្រាប់ពិធី ដើម្បីកុំអោយខ្វះខាតក្នុងកម្មវិធី។ ចំពោះការរៀបចំពិធីទាំងនេះ ទាមទារទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដើម្បីអោយកម្មវីធីរលូនល្អ។ ហើយពិធីឡើងផ្ទះ និងបុណ្យបង្សុកូល សុទ្ធតែមានគុណប្រយោជន៍រៀងៗខ្លួន ទាំងក្នុងផ្នែកជំនឿ វប្បធម៌ និងផ្លូវចិត្ត។ សម្រាប់ពិធីឡើងផ្ទះ បើតាមជំនឿខ្មែរ ពិធីឡើងផ្ទះជួយបណ្ដេញឧបទ្រពចង្រៃ បិសាច អារក្ស អ្នកតាដែលមិនល្អ ។ ហើយនាំមកនូវសេចក្តីសុខ លាភសំណាង ភាពចម្រុងចម្រើនដល់អ្នករស់នៅក្នុងផ្ទះថ្មី។ ពិធីនេះបង្ហាញពីការគោរពចំពោះព្រះភូមិ ទេវតាថែរក្សាគេហដ្ឋាន និងជាពិសេសគឺដូនតាដែលបានចែកឋានទៅហើយ ដោយសុំពរជ័យពីពួកគាត់ឲ្យជួយថែរក្សាកូនចៅ។ ការជួបជុំបងប្អូន ញាតិមិត្ត និងមិត្តភ័ក្តិនៅក្នុងពិធីនេះ ជួយពង្រឹងចំណងមិត្តភាព និងបង្កើតបរិយាកាសកក់ក្ដៅ សប្បាយរីករាយនៅក្នុងគ្រួសារ។ ពិធីឡើងផ្ទះតំណាងឲ្យការចាប់ផ្ដើមជំពូកថ្មីនៃជីវិតក្នុងគេហដ្ឋានថ្មី ប្រកបដោយក្ដីសង្ឃឹម និងថាមពលវិជ្ជមាន។ ហើយចំំណែកឯបុណ្យបង្សុកូល គឺការឧទ្ទិសបុណ្យកុសលផលដែលបានធ្វើ ទៅជូនដល់វិញ្ញាណក្ខន្ធដូនតា ។ និងមាតាបិតា ញាតិមិត្ត ឬបុគ្គលជាទីស្រឡាញ់ដែលបានចែកឋានទៅហើយ ឲ្យពួកគាត់បានទៅកាន់សុគតិភព។ ការធ្វើបុណ្យបង្សុកូលបង្ហាញពីការដឹងគុណ និងការរំលឹកគុណចំពោះបុព្វការីជន ទោះបីពួកគាត់បានលាចាកលោកទៅហើយក៏ដោយ។ ហើយ សម្រាប់អ្នកនៅរស់ ការធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកស្លាប់ ជួយឲ្យចិត្តមានសេចក្តីស្ងប់ និងអារម្មណ៍ថាបានបំពេញតួនាទីជាកូនចៅ។ ពិធីនេះជួយពង្រឹងជំនឿលើព្រះពុទ្ធសាសនា និងយល់ដឹងកាន់តែច្បាស់ពីច្បាប់កម្មផល និងការធ្វើបុណ្យទាន។ បុណ្យបង្សុកូលជាឱកាសល្អសម្រាប់សាច់ញាតិជួបជុំគ្នា រំលឹកអនុស្សាវរីយ៍ជាមួយអ្នកចែកឋានទៅ និងពង្រឹងចំណងសាមគ្គីភាពក្នុងគ្រួសារ។ សរុបមក ពិធីទាំងពីរនេះមិនត្រឹមតែជាផ្នែកមួយនៃប្រពៃណីខ្មែរប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវតម្លៃផ្លូវចិត្ត សាសនា និងវប្បធម៌យ៉ាងជ្រាលជ្រៅដល់អ្នកចូលរួម និងគ្រួសារផងដែរ។